បុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយរបស់កម្ពុជា ដែលសមាជិកគ្រួសារជួបជុំគ្នា ប្រារព្ធពិធីផ្សេងៗ និងផ្លាស់ប្តូរអំណោយដែលជាកាយវិការនៃការគោរពស្រឡាញ់គ្នា។ ការជូនអំណោយក្នុងគ្រួសារក្នុងឱកាសនេះបង្កប់នូវអត្ថន័យជ្រាលជ្រៅ និងសារៈសំខាន់ជាច្រើន។ ការជូនអំណោយដល់ឪពុកម្តាយ ជីដូនជីតា និងអ្នកមានគុណគឺជាការបង្ហាញនូវការគោរពដឹងគុណចំពោះការចិញ្ចឹមបីបាច់ថែរក្សា និងការលះបង់របស់ពួកគាត់។ ហើយវាជាកាយវិការមួយបង្ហាញថា កូនចៅនៅតែនឹកឃើញ និងដឹងគុណគាត់ជានិច្ច។ ចំពោះ ការជូន និងទទួលអំណោយក្នុងចំណោមសមាជិកគ្រួសារ ជួយពង្រឹងចំណងមិត្តភាព ភាពស្និទ្ធស្នាល និងសាមគ្គីភាពក្នុងគ្រួសារផងដែរ។ វាជាឱកាសដ៏ល្អមួយសម្រាប់សមាជិកគ្រួសារជួបជុំគ្នា សំណេះសំណាល និងរំលឹកអនុស្សាវរីយ៍ចាស់ៗ។ រីឯការផ្លាស់ប្តូរអំណោយក្នុងឱកាសចូលឆ្នាំ គឺជាប្រពៃណីមួយដែលបានបន្តពីដូនតា។ ការបន្តអនុវត្តន៍ទម្លាប់នេះ គឺជាការរួមចំណែករក្សា និងលើកកម្ពស់តម្លៃវប្បធម៌ ក៏ដូចជាធានាថាកេរដំណែលរបស់បុព្វបុរសនៅតែស្ថិតស្ថេរជានិច្ច។ ការផ្តល់អំណោយក៏ជាការចែករំលែកនូវសេចក្តីសុខ សិរីមង្គល និងលាភសំណាងក្នុងឱកាសឆ្នាំថ្មីផងដែរ។ ហើយអ្នកផ្តល់អំណោយមានចិត្តសប្បាយរីករាយ ឯអ្នកទទួលក៏មានអារម្មណ៍កក់ក្តៅ និងមានតម្លៃទៀតផង។ ប្រភេទអំណោយដែលពេញនិយមក្នុងការជូនគ្នានៅឱកាសចូលឆ្នាំខ្មែរ រួមមាន ប្រាក់កាស សម្លៀកបំពាក់ថ្មី នំចំណី និងផ្លែឈើ និងគ្រឿងឧបភោគបរិភោគជាដើម។ ការជូនប្រាក់កាស គឺជាអំណោយដ៏ពេញនិយមបំផុត ជាពិសេសសម្រាប់អ្នកមានគុណដូចជា ឪពុកម្តាយ ជីដូនជីតា និងក្មេងៗ។ ហើយប្រាក់កាសផ្តល់ភាពងាយស្រួលដល់អ្នកទទួលក្នុងការប្រើប្រាស់តាមតម្រូវការចាំបាច់។ ឯការទិញសម្លៀកបំពាក់ថ្មីជូនគ្នា ជាពិសេសសម្លៀកបំពាក់ប្រពៃណីដូចជា អាវផួង អាវប៉ាក់ ឬសំពត់ហូល គឺជាការជូនពរឱ្យមានសិរីសួស្តី និងភាពស្រស់ថ្លានៅពេលឆ្នាំថ្មី។ រីឯនំចំណី និងផ្លែឈើដូចជា នំអន្សម នំគម ផ្លែឈើស្រស់ៗ ជាពិសេសផ្លែឈើដែលមានអត្ថន័យល្អដូចជា ទុរេន ស្វាយ មៀន តែងតែមានគេរៀបចំជាកន្ត្រក ឬជាចានធំៗសម្រាប់ជូនគ្នាទៅវិញទៅមកនៅពេលចូលឆ្នាំថ្មី។ វាក៏ជានិមិត្តរូបនៃភាពបរិបូរណ៍ និងសេចក្តីសុខផងដែរ។ ចំណែកគ្រឿងឧបភោគបរិភោគដូចជា អង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស និងគ្រឿងទេសផ្សេងៗ វាត្រូវបានជូនដល់សមាជិកគ្រួសារដែលមានជីវភាពខ្វះខាត ឬអ្នកដែលរស់នៅដាច់ស្រយាល ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ពួកគាត់។ ចំពោះ វត្ថុអនុស្សាវរីយ៍តូចៗ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះ ក៏ត្រូវបានគេយកធ្វើជាអំណោយជូនទៅគ្នាក្នុងឱកាសឆ្នាំថ្នីផងដែរ។ របស់ទាំងនោះមានដូចជា ឆ្នាំង ចាន កែវ ឬសម្ភារៈផ្សេង ក៏អាចត្រូវបានគេជូនជាកាដូផងដែរ ។ ជាពិសេសនៅពេលសមាជិកគ្រួសារណាមួយទើបនឹងសាងសង់ផ្ទះថ្មី ឬផ្លាស់ប្តូរទីលំនៅ។ ចំពោះ ការជូន និងទទួលអំណោយនៅកម្ពុជាមានលក្ខណៈពិសេស ដែលបង្កប់នូវការគោរព និងសុជីវធម៌។ នៅពេលជូនអំណោយដល់អ្នកមានគុណ ឬមនុស្សចាស់ ត្រូវធ្វើការ សំពះ និង ឱនក្បាលបន្តិច ដើម្បីបង្ហាញពីការគោរពរបស់យើង។ ហើយត្រូវប្រើដៃទាំងពីរ ក្នុងការហុចអំណោយ ព្រោះវាជាកាយវិការនៃការគោរពដ៏ខ្ពស់បំផុត។ ចំណែកអ្នកទទួលក៏ត្រូវសំពះ ឬឱនក្បាល ហើយទទួលអំណោយដោយដៃទាំងពីរផងដែរ ដើម្បីបង្ហាញពីការដឹងគុណ និងការគោរពតបវិញ។ ឯអ្នកទទួលក៏ត្រូវនិយាយពាក្យ ថ្លែងអំណរគុណ និងជូនពរត្រឡប់ទៅវិញដែរ។ ហើយតាមទម្លាប់ប្រពៃណី អ្នកទទួលមិនគួរ បើកអំណោយភ្លាមៗ នៅមុខអ្នកជូននោះទេ។ លុះត្រាតែអ្នកជូនអនុញ្ញាត ឬអំណោយនោះជាអាហារដែលត្រូវបរិភោគភ្លាមៗ ទើបអ្នកទទួលអាចបើកអំណោយទាំងនោះបាន។ ជាមួយនឹងការរីកចម្រើននៃសង្គម និងបច្ចេកវិទ្យា ការជូនអំណោយក្នុងឱកាសចូលឆ្នាំខ្មែរក៏មានការផ្លាស់ប្តូរខ្លះៗផងដែរ។ ដោយបច្ចុប្បន្ន អំណោយមានភាពចម្រុះកាន់តែច្រើន មិនចំពោះតែប្រពៃណីនោះទេ។ មនុស្សអាចជូនកាដូផ្សេងៗដែលឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្ត ឬតម្រូវការរបស់អ្នកទទួល។ ឯការរីកចម្រើននៃពាណិជ្ជកម្មអេឡិចត្រូនិច បានធ្វើឱ្យការទិញអំណោយកាន់តែមានភាពងាយស្រួលជាងមុន ដោយមិនចាំបាច់ទៅផ្សារផ្ទាល់។ ហើយគ្រួសារខ្លះអាចកុម្ម៉ង់អំណោយពីបរទេសសម្រាប់សមាជិកគ្រួសារដែលនៅស្រុកខ្មែរបានថែមទៀតផង។ សម្រាប់អ្នកដែលនៅឆ្ងាយ ឬមិនអាចទៅជួបផ្ទាល់បាន ការផ្ទេរប្រាក់តាមទូរស័ព្ទ ឬធនាគារ ក៏ជាមធ្យោបាយពេញនិយមមួយក្នុងការជូនប្រាក់ទៅកាន់ឪពុកម្តាយ ឬជីដូនជីតាផងដែរ។ ចំពោះ យុវជនមួយចំនួនអាចនឹងមិនសូវអនុវត្តន៍កាយវិការសំពះ ឬប្រើដៃទាំងពីរក្នុងការជូនអំណោយដូចពីមុនទេ ប៉ុន្តែគោលគំនិតនៃការគោរពនៅតែមានដដែល។ រីឯគ្រួសារខ្លះបានចាប់ផ្តើមផ្តោតលើការផ្តល់ បទពិសោធន៍ ដូចជាការជូនជាដំណើរកម្សាន្ត ការទទួលទានអាហាររួមគ្នា ឬការចំណាយពេលជាមួយគ្នាក្នុងថ្ងៃបុណ្យ ជាអំណោយទៅវិញ។ ទោះបីជាមានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ខ្លឹមសារនៃការជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅតែជាការបង្ហាញនូវក្តីស្រឡាញ់ ការគោរព និងការដឹងគុណរវាងសមាជិកគ្រួសារ ដើម្បីរក្សាចំណងមិត្តភាព និងប្រពៃណីដ៏ល្អផូរផង់នេះឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត។